ការប្រាស្រ័យទាក់ទងជាមួយមន្ត្រីនគរបាលជាតិ ទាមទារនូវភាពថ្លៃថ្នូរ និងការគោរពជានិច្ចដើម្បីធានាបាននូវកិច្ចសហការល្អ និងប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការប្រើប្រាស់ពាក្យសម្ដីសមរម្យ និងអាកប្បកិរិយារាបសារ គឺជារឿងសំខាន់បំផុត។ នៅពេលនិយាយ ឬទាក់ទងទៅកាន់មន្ត្រីនគរបាល ការជ្រើសរើសពាក្យពេចន៍ត្រឹមត្រូវគឺចាំបាច់ណាស់។ ជាដំបូង ត្រូវចាប់ផ្ដើមដោយពាក្យ "សួស្ដី" ដើម្បីបង្ហាញពីការគោរព។ បន្ទាប់មក គួរប្រើពាក្យ " លោក" ឬ " លោកស្រី" ទៅតាមភេទរបស់មន្ត្រី។ ពាក្យទាំងនេះបង្ហាញពីការគួរសមជាមូលដ្ឋាន ហើយក៏ជាទម្លាប់ល្អក្នុងការប្រើប្រាស់ភាសាផ្លូវការផងដែរ។ យើងអាចនិយាយថា "សួស្ដី លោក" ឬ "សួស្ដី លោកស្រី" នេះជួយឱ្យការនិយាយគ្នាកាន់តែមានភាពស្និទ្ធស្នាល ឬ ល្អប្រសើរក្នុងការសន្ទនា។ ការប្រើពាក្យពេចន៍ "លោក" និង "លោកស្រី" គឺជារឿងចាំបាច់ក្នុងការចាប់ផ្ដើមកិច្ចសន្ទនា ព្រោះវាជាពាក្យគួរសម។ ការមិនប្រើពាក្យសម្ដីឆ្គាំឆ្គង គឺបង្ហាញពីភាពថ្លៃថ្នូរតាមរយៈការនិយាយ ថែមទាំងជាងកត្តាសំខាន់មួយដែលឆ្លុះបញ្ចាំងពី គុណតម្លៃ និង ការអប់រំរបស់បុគ្គលម្នាក់ៗ។ សួស្ដី លោក លោកស្រី គឺគ្រប់គ្រាន់ហើយសម្រាប់ជំហានដំបូងនៃការចាប់ផ្ដើមទំនាក់ទំនងល្អ ហើយក៏ជាសញ្ញានៃការគោរពបុគ្គលម្នាក់ៗផងដែរ។ ប្រសិនបើអ្នកបានដឹងពីឋានន្តរសក្ដិរបស់មន្ត្រីនោះ អ្នកអាចហៅដោយផ្ទាល់ទៅតាមឋានៈរបស់គាត់។ យើងអាចហៅ "លោកអនុសេនីយ៍" ឬ "លោកឧត្តមសេនីយ៍" ដែលការហៅបានត្រឹមត្រូវតាមឋានៈបែបនេះ បង្ហាញពីការយល់ដឹង និង ការគោរពរបស់អ្នក។ ហើយក៏ជាការបង្ហាញការគោរពខ្ពស់ ដែលធ្វើអោយមន្ត្រី មានការពេញចិត្តនៅពេលយើងហៅត្រូវតាមឋានៈរបស់ពួកគេ។ នេះក៏ជួយពង្រឹងការជឿទុកចិត្តផងដែរ នៅពេលយើងហៅត្រូវតាមតួនាទីដែលជារឿងសំខាន់សម្រាប់ប៉ូលិស។ ម្យ៉ាងវិញទៀត ក៏បានបង្ហាញពីភាពប៉ិនប្រសប់របស់អ្នកនៅក្នុងការប្រាស្រ័យទាក់ទង និង ការគោរព។ ចំពោះការហៅ ឧត្តមសេនីយ៍ ឬ អនុសេនីយ៍ គឺជារឿងធម្មតាដែលគេតែងតែប្រើ បើសិនជាអាចយើងក៏អាចស្វែងយល់ពីឋានៈរបស់ពួកគេបន្ថែមទៀតបាន។ ប្រសិនបើយើងមិនបានដឹងពីឋានន្តរសក្ដិ ឬតួនាទីរបស់គាត់ទេ យើងអាចហៅជាទូទៅថា " លោកប៉ូលិស"។ ដែលជាពាក្យ សាមញ្ញ និង គោរពបំផុត ដែលបង្ហាញពីការទទួលស្គាល់មុខងាររបស់គាត់។ ពាក្យ "លោកប៉ូលិស" គឺសមរម្យសម្រាប់គ្រប់ស្ថានភាព ហើយមិនមានការឆ្គាំឆ្គងឡើយ និងជាជម្រើសដ៏ល្អបំផុតនៅពេលអ្នកមិនច្បាស់។ "សូមជម្រាបសួរ លោកប៉ូលិស" គឺជាឃ្លាមួយដែលគួរប្រើវាបង្ហាញពីបំណងចង់សហការឬសួរកិច្ចការសំខាន់អ្វីមួយ ដែលពាក្យនេះអាចប្រើបានគ្រប់ទីកន្លែងហើយងាយស្រួលចាំ។ នៅពេលអ្នកមានសំណើ ឬសំណួរណាមួយ ការប្រើពាក្យ " សុំទោស" ឬ " សូមអភ័យ" មុននឹងបន្តការសន្ទនាគឺជារឿងសំខាន់ណាស់។ ពាក្យ "សុំទោស" អាចប្រើនៅពេលអ្នកសួរឬពឹងពាក់ពួកគេពីអ្វីមួយ។ ការប្រើពាក្យ "សុំទោស លោកប៉ូលិស ខ្ញុំអាចសួរបានទេ?" នេះក៏បង្ហាញពីការគិតគូរដល់ពេលវេលារបស់ពួកគេផងដែរ។ ពាក្យ សុំទោស ក៏អាចប្រើនៅពេលអ្នកយល់ច្រឡំអ្វីមួយផងដែរ ដើម្បីបង្ហាញពីការទទួលស្គាល់ និង ភាពគួរសម។ មួយវិញទៀតពាក្យ "សូមអភ័យ" ក៏មានន័យស្រដៀងគ្នា និងអាចមានលក្ខណៈផ្លូវការបន្តិច។ យើងអាចនិយាយថា "សូមអភ័យទោស លោកប៉ូលិស តើខ្ញុំអាចជួបលោកបានទេ?" យើងគួរប្រើពាក្យទាំងនេះមុនពេលចូលដល់ប្រធានបទដែលត្រូវនិយាយ ព្រោះវាជាការបង្ហាញពីភាពសុភាពរាបសារ។ យើងមិនគួរនិយាយកាត់សម្ដីប៉ូលិសនោះទេ គឺយើងត្រូវតែរង់ចាំឱកាសល្អដើម្បីចាប់ផ្ដើមនិយាយ។ ពាក្យទាំងនេះជួយឱ្យពួកគេមានអារម្មណ៍ល្អនឺងកាត់បន្ថយភាពតានតឹងក្នុងការសន្ទនា។ ពាក្យ "សូមអភ័យទោស ខ្ញុំមានរឿងបន្ទាន់" អាចជាករណីមួយដែលបង្ហាញថាអ្នក បានដឹងពីសារៈសំខាន់នៃការរំខាន របស់ពួកគេ។ ក្រៅពីពាក្យសម្ដី អាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកក៏មានឥទ្ធិពលយ៉ាងខ្លាំងដែរ។ យើងគួររក្សាទឹកមុខស្ងប់ស្ងៀម និង រាបសារជានិច្ច ដើម្បីបង្ហាញពីការគោរព និង ភាពថ្លៃថ្នូរ។ ចៀសវាងប្រើទឹកមុខឆ្មើងឆ្មៃ ឬ ទឹកមុខមិនសមរម្យដែលអាចបង្កើតបរិយាកាសមិនល្អនៅក្នុងការប្រាស្រ័យទាក់ទង។ មួយវិញទៀត យើងគួរតែរក្សាភ្នែកមើលមន្ត្រីពេលកំពុងនិយាយ ហើយកុំនិយាយដោយសំឡេងខ្លាំងៗ ឬ ស្រែក ដើម្បីបង្ហាញពីការគោរព។ ការប្រើសំឡេងធម្មតា និង ច្បាស់លាស់ក្នុងការនិយាយ ហើយការប្រើសំឡេងទាបក៏ជាការបង្ហាញពីការគោរពដូចគ្នា។ កុំប្រើកាយវិការដែលបង្ហាញពីការមើលងាយត្រូវរក្សាដៃជើងឱ្យនៅស្ងៀម។ មិនគួរបង្ហាញពីភាពភ័យខ្លាចហួសហេតុ ឬ ឆេវឆាវនោះទេ គឺអ្នកគួរតែរក្សាភាពនឹងធឹង ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ឆ្លើយសំណួរដោយស្មោះត្រង់ និងត្រង់ៗកុំព្យាយាមលាក់បាំងការពិត។ គោរពតាមការណែនាំរបស់មន្ត្រីកុំប្រកែក ឬជំទាស់ដោយគ្មានហេតុផល។ រក្សាឥរិយាបថឈរ ឬអង្គុយដោយសមរម្យបង្ហាញពីការគោរពតាមរយៈឥរិយាបថ។ កុំថតរូប ឬថតវីដេអូដោយគ្មានការអនុញ្ញាតត្រូវសុំការអនុញ្ញាតជាមុនជានិច្ច។ កុំព្យាយាមសូកប៉ាន់ ឬផ្ដល់អ្វីមួយដែលមិនសមរម្យ ត្រូវរក្សាភាពស្មោះត្រង់ និងថ្លៃថ្នូរ។ នៅពេលបញ្ចប់ការសន្ទនា ត្រូវនិយាយពាក្យ "អរគុណ" ជាការគួរសម។ ដោយយើងត្រូវនិយាយថា "សូមអរគុណ លោកប៉ូលិស ចំពោះជំនួយរបស់លោក"។ ការអរគុណបង្ហាញពីការដឹងគុណវាជាការបញ្ចប់កិច្ចសន្ទនាដ៏ល្អ។ យើងត្រូវចងចាំជានិច្ចថា ពួកគេកំពុងបំពេញភារកិច្ច ដូច្នេះកុំបង្កបញ្ហា ឬរំខានដល់ពួកគេ។ ការគោរពមន្ត្រីអនុវត្តច្បាប់ គឺជារឿងចាំបាច់សម្រាប់សង្គម។ យើងត្រូវធ្វើជាពលរដ្ឋល្អដែលចេះគោរពច្បាប់ ព្រោះការគោរពគ្នាទៅវិញទៅមកនឹងនាំមកនូវសន្តិភាព។ រក្សាភាពវិជ្ជមានក្នុងការប្រាស្រ័យទាក់ទងកុំនិយាយពាក្យមិនសមរម្យ ឬជេរប្រមាថ។ យើងត្រូវតែអត់ធ្មត់ជានិច្ចនៅពេលនិយាយជាមួយមន្ត្រី ព្រោះទង្វើបែបនេះ នឹងជួយឱ្យអ្នកទទួលបានជំនួយកាន់តែងាយស្រួល។ ការគោរព គឺបង្ហាញពីភាពវៃឆ្លាតរបស់យើង ហើយវាជាសញ្ញានៃការយល់ដឹងពីតួនាទីរបស់ពួកគេ។ កុំខ្លាចក្នុងការសួរនាំដោយសុភាព ដើម្បីជៀសវាងការយល់ច្រឡំដែលបណ្ដាលមកពីការប្រាស្រ័យទាក់ទងមិនល្អ។ ប៉ូលិស គឺជាអ្នកបម្រើសាធារណៈដែលមានតួនាទីការពារសន្តិសុខសង្គម ដូច្នេះការសហការជាមួយពួកគេ គឺជារឿងសំខាន់បំផុត។ ម្យ៉ាងទៀត ត្រូវធ្វើឱ្យពួកគេមានអារម្មណ៍ថាការងាររបស់ពួកគេត្រូវបានគេគោរព។ កុំបង្ហាញការមិនពេញចិត្ត ចំពោះការងាររបស់ពួកគេ ព្រោះអ្នកត្រូវដឹងថាពួកគេកំពុងព្យាយាមជួយអ្នក។ ការគោរពគ្នាទៅវិញទៅមក គឺជារឿងសំខាន់សម្រាប់សង្គម ដូច្នេះសូមបង្រៀនកូនចៅឱ្យចេះគោរពប៉ូលិសតាំងពីតូចទៅ។ នេះជាមូលដ្ឋានគ្រឹះនៃសង្គមដែលមានសណ្ដាប់ធ្នាប់ធ្វើជាគំរូដ៏ល្អដល់អ្នកដទៃ។ ការសន្ទនាប្រកបដោយការគោរព នឹងនាំមកនូវលទ្ធផលល្អ ហើយនេះគឺជាការរួមចំណែកដ៏សំខាន់ដល់សង្គមជាតិទាំងមូល។